បាយដំណើបខ្នុរ គឺជាបង្អែមខ្មែរដ៏ពេញនិយមមួយមុខ ដែលមានរសជាតិផ្អែមឈ្ងុយឆ្ងាញ់ពីខ្នុរ ដូង ហើយទន់ល្មមងាយស្រួលបរិភោគ។ ដើម្បីធ្វើបាយដំណើបខ្នុរបានដំបូងគេត្រូវមានគ្រឿងផ្សំដូចជា អង្ករដំណើប សាច់ខ្នុរ ខ្ទិះដូង សាច់ដូង ស្ករស អំបិល ម្សៅឆា និងស្លឹកតើយ។ ដំបូងត្រូវបុកស្លឹកតើយឲ្យម៉ដ្ឋ រួចពូតយកទឹកពណ៌របស់វាលាយជាមួយនិងទឹកស្អាត។ លាងអង្ករដំណើបឲ្យស្អាត ហើយត្រាំរយៈពេល២ទៅ៣ម៉ោង ឬអាចត្រាំទុកមួយយប់ក៏បាន ដើម្បីឱ្យអង្កររីកល្អ និងឆាប់ឆ្អិន។ បន្ទាប់មកទៀតត្រូវលាងអង្ករដំណើបម្តងទៀតឲ្យបានស្អាត ហើយលាយជាមួយអំបិលបន្តិចរួចដាក់ចំហ៊ុយរយៈពេល ១០នាទី។ ក្នុងពេលរងចាំ ត្រូវបកសាច់ខ្នុរយកគ្រាប់ចេញទុកពាក់កណ្ដាល ហើយពាក់កណ្ដាលទៀតហាន់ជាចំណិតតូចៗសម្រាប់លាយជាមួយបាយដំណើប និងលាយជាមួយខ្ទិះដូង ។ ក្នុងការជ្រើសរើសខ្នុរគួរណាយកខ្នុរដែលទុំល្មម មិនទាន់ទុំពេក ហើយមានក្លិនឈ្ងុយ។ ខ្នុរដែលទុំពេក អាចធ្វើឱ្យនំមានរសជាតិជូរ ឬមិនសូវឆ្ងាញ់។ នៅពេលដែលបាយដំណើបឡើងឆ្អិនល្អហើយ ដាក់សាច់ខ្នុរដែលបានហាន់រួចចូលបន្តិចទៅក្នុងឆ្នាំងដើម្បីលាយជាមួយបាយដំណើប។ ក្រោយពី១០នាទីមក ចាក់ខ្ទិះដូង១ភាគ៣ ចូល រួចច្របល់ចូលគ្នាឱ្យបានសព្វ ចំហុយរយៈពេល ៧ទៅ១០នាទីទៀត មើលបាយដំណើបឆ្អិនហើយ រួចបិទភ្លើង។ ពេលបាយដំណើបឆ្អិន បាយនិងមានក្លិនឈ្ងុយខ្នុរ និងរសជាតិកាន់តែឆ្ងាញ់។ យកបាយដំណើបដាក់ចូលក្នុងសាច់ខ្នុរដែលសស់ពាក់កណ្ដាលនោះ ។ បើចូលចិត្ត ល្ង ឬសណ្ដែកដី អាចដាក់ពីលើបានដើម្បីបង្កើនរសជាតិ។ បន្ទាប់មកគេត្រូវធ្វើទឹកខ្ទិះដូង ដើម្បីបរិភោគជាមួយបាយដំណើបខ្នុរ។ ដំបូងគេត្រូវយកខ្ទិះដូង ស្ករស និងអំបិលបន្តិចដាក់រំងាស់ក្នុងឆ្នាំង។ បន្ទាប់មកលាយម្សៅឆាកន្លះស្លាបព្រាបាយលាយជាមួយទឹកកូរអោយរលាយសព្វល្អ។ ហើយចាក់ចូលទៅក្នុងឆ្នាំងទឹកខ្ទិះដូង រួចកូរឱ្យសព្វរហូតខាប់ទើបលើកចេញ។ នៅពេលទឹកខ្ទិះចុះត្រជាក់ទើបបន្ថែមសាច់ខ្នុរដែលចិតរួចចូលទៅក្នុងទឹកខ្ទិះជាការស្រេច។